វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្មសម្រាប់យុវជនជនបទមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ កសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលផ្តល់ការងារដល់ប្រជាជនភាគច្រើនជាពិសេសនៅតាមជនបទ។ ការបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តល់ចំណេះដឹងថ្មីដល់យុវជនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេមានសមត្ថភាពផលិតកសិផលប្រកបដោយគុណភាពនិងបរិមាណទៀតផង។ វាគឺជាគន្លឹះដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករឱ្យកាន់តែប្រសើរឡើង។ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយឱ្យយុវជនជនបទមានជំនាញច្បាស់លាស់សម្រាប់ជីវិតរបស់ពួកគេ។ វាកាត់បន្ថយការចំណាកស្រុកពីជនបទទៅទីក្រុងដើម្បីស្វែងរកការងារដែលមិនមានស្ថិរភាព។ យុវជនដែលទទួលបានការបណ្តុះបណ្តាលនឹងមានចំណេះដឹងផ្នែកបច្ចេកទេសកសិកម្មទំនើប។ ពួកគេអាចអនុវត្តវិធីសាស្រ្តកសិកម្មថ្មីៗដើម្បីបង្កើនទិន្នផលដំណាំនិងបសុសត្វ។ ការកើនឡើងទិន្នផលនាំឱ្យមានការកើនឡើងប្រាក់ចំណូលគ្រួសារ ដែលធ្វើឱ្យជីវភាពប្រសើរឡើង។ វគ្គបណ្តុះបណ្តាលនេះក៏ជួយយុវជនឱ្យយល់ដឹងពីសារៈសំខាន់នៃការអនុវត្តកសិកម្មតាមបែបធម្មជាតិ។ វារួមចំណែកដល់ការថែរក្សាបរិស្ថាននិងធានាបាននូវគុណភាពកសិផលដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ការមានជំនាញច្បាស់លាស់លើកទឹកចិត្តឱ្យយុវជននៅបន្តធ្វើកសិកម្មនៅស្រុកកំណើតរបស់ខ្លួន។ នេះធ្វើឱ្យពួកគេអាចក្លាយជាសហគ្រិនកសិកម្មជំនាន់ថ្មី។ វាក៏ជួយពង្រឹងសន្តិសុខស្បៀងនៅក្នុងសហគមន៍និងប្រទេសជាតិទាំងមូលផងដែរ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្មគឺជាការវិនិយោគលើធនធានមនុស្សដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលមានលក្ខណៈទូលំទូលាយនិងរួមបញ្ចូលទាំងចំណេះដឹងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។ ផ្នែកទ្រឹស្តីរួមមានការសិក្សាពីប្រភេទដី ជីវវិទ្យារុក្ខជាតិ និងរបៀបថែទាំដំណាំឱ្យលូតលាស់ល្អ។ ពួកគេក៏នឹងរៀនពីបច្ចេកទេសគ្រប់គ្រងសត្វល្អិតនិងជំងឺដំណាំដោយប្រើវិធីសាស្ត្រធម្មជាតិ។ ផ្នែកអនុវត្តជាក់ស្តែងផ្តោតសំខាន់លើជំនាញកសិកម្មជាក់ស្តែងដូចជាការដាំដុះដំណាំ។ សិស្សត្រូវបានបង្រៀនពីរបៀបរៀបចំដីឱ្យបានត្រឹមត្រូវនិងការជ្រើសរើសពូជដំណាំ។ ពួកគេក៏នឹងរៀនពីបច្ចេកទេសដាំដុះ ស្រោចស្រព និងថែទាំរហូតដល់ប្រមូលផល។ ក្រៅពីដំណាំ វគ្គបណ្តុះបណ្តាលក៏រួមបញ្ចូលការចិញ្ចឹមសត្វផងដែរ។ សិស្សនឹងរៀនពីរបៀបថែទាំបសុសត្វ ការផ្តល់ចំណី និងការការពារជំងឺសត្វ។ ពួកគេនឹងត្រូវអនុវត្តការបង្កាត់ពូជសត្វនិងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វខ្នាតតូច។ វគ្គបណ្តុះបណ្តាលក៏ផ្តោតលើជំនាញអាជីវកម្មកសិកម្មផងដែរ។ សិស្សនឹងរៀនពីរបៀបវិភាគទីផ្សារដើម្បីកំណត់តម្លៃលក់កសិផល។ ពួកគេនឹងត្រូវបានបង្រៀនពីការវេចខ្ចប់ផលិតផលឱ្យបានល្អដើម្បីទាក់ទាញអតិថិជន។ ការគ្រប់គ្រងហិរញ្ញវត្ថុនិងការបង្កើតផែនការអាជីវកម្មសម្រាប់កសិដ្ឋានក៏ជាផ្នែកមួយនៃកម្មវិធីសិក្សាផងដែរ។ ខ្លឹមសារទាំងអស់នេះជួយបំប្លែងកសិករពីអ្នកផលិតទៅជាសហគ្រិនពិតប្រាកដ។ ភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្មទាមទារការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន។ រដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងនេះទទួលបន្ទុកបង្កើតគោលនយោបាយនិងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកផ្តល់វិញ្ញាបនបត្រទទួលស្គាល់។ ពួកគេក៏គ្រប់គ្រងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈទាំងមូលផងដែរ។ ស្ថាប័នអប់រំដូចជាសាលាបច្ចេកទេសជាតិនិងសាកលវិទ្យាល័យក៏មានការចូលរួមយ៉ាងសកម្ម។ ពួកគេផ្តល់កម្មវិធីសិក្សាពេញលេញនិងធនធានគ្រូបង្រៀនដែលមានជំនាញ។ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិក៏ដើរតួនាទីយ៉ាងសំខាន់។ ពួកគេផ្តល់ជំនួយហិរញ្ញវត្ថុនិងជំនាញបច្ចេកទេសដើម្បីអនុវត្តគម្រោងបណ្តុះបណ្តាលនៅតាមសហគមន៍។ អង្គការទាំងនោះជួយភ្ជាប់កសិករជាមួយទីផ្សារនិងបង្កើតបណ្តាញចែកចាយកសិផល។ វិស័យឯកជនក៏មានការចូលរួមផងដែរតាមរយៈការផ្តល់ទីផ្សារសម្រាប់ការលក់ផលិតផលកសិកម្ម។ ក្រុមហ៊ុនឯកជនអាចធ្វើកិច្ចសន្យាទិញកសិផលពីសហគមន៍កសិករ។ ការសហការរវាងស្ថាប័នទាំងអស់នេះបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីមួយដ៏រឹងមាំ។ វាធានាថាកម្មវិធីបណ្តុះបណ្តាលមានភាពស៊ីជម្រៅនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ការបណ្តុះបណ្តាលបែបនេះជួយបង្កើតកសិករជំនាញនិងជួយពួកគេឱ្យសម្រេចក្តីស្រមៃនៅស្រុកកំណើតរបស់ខ្លួន។